ចំណែកឯនំបុ័ងសាច់អាំងវិញ ភាគច្រើនគេឃើញអាជីករស្រុកខ្មែរនិយមធ្វើលក់តាមបណ្តោយផ្លូវតាមរាជធានីភ្នំពេញផងដែរ។ ការធ្វើនំបុ័ងជាមួយសាច់គោអាំងងាយស្រួលជាងនំបុ័ងដាក់សាច់ព្រោះគ្រឿងផ្សំតិចជាងនិងធូរថ្លៃ។ គ្រឿងផ្សំសម្រាប់ធ្វើនំបុ័ងជាមួយនឹងសាច់គោអាំងមាន នំប័ុង ប័រ សាច់គោជាប់ខ្លាញ់ ខ្ទឹមស ក្រហម រំដេង រមៀត ស្លឹកក្រូចសើច ខ្ញី ម្ទេសក្រៀម ម្ទេសឆា និងគ្រឿងទេសមាន ស្ករស ទឹកត្រី ប្រងខ្យង ម្សៅស៊ុប អំបិល និង រ៉តឌី។ រប្រៀបធ្វើមុនដំបូងត្រូវយកសាច់គោទៅហាន់ជាបន្ទះស្តើង បន្ទាប់មកយកគ្រឿងដែលបានកិនរួចហើយប្រឡាក់ជាមួយសាច់និងដាក់ គ្រឿងទេសចូល ទុកឲ្យចូលជាតិនិងក្រោយមកយើងយកទៅដោតចង្កាក់ដាក់អាំងឲ្យឆ្អិនទុកមួយអន្លើសិន។ រីឯជ្រក់គឺធ្វើដូចទៅនឹងនំបុ័ងដាក់សាច់ដែរហើយនំបុ័ងគេយកទៅអាំងដាក់ប័ររួចយើងអាចញុាំជាមួយសាច់អាំងបានជាការស្រេច។ នំប័ុងជាមួយសាច់គោអាំងគេច្រើនធ្វើញុាំនៅចុងសប្ដាហ៍និងអាចធ្វើញុាំជុំបងប្អូន មិត្តភក្តិពេលមានកម្មវិធីជប់លៀង។